ត្រាវគឺជារុក្ខជាតិមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅកម្ពុជា។ ទាំងមើម និងធាងត្រាវ អាចយកមកច្នៃជាអាហារឆ្ងាញ់បានជាច្រើនប្រភេទ ទាំងអាហារប្រៃ និងបង្អែម។ សម្លស្ងោរមើមត្រាវ ជាមុខម្ហូបសាមញ្ញតែមានឱជារសឈ្ងុយឆ្ងាញ់ពិសេស ដោយសារជាតិម្សៅពីមើមត្រាវធ្វើឱ្យទឹកសម្លខាប់ល្មម និងមានរសជាតិផ្អែមតិចៗ។ គ្រឿងផ្សំរួមមាន មើមត្រាវចំនួន ២៥០ ដល់ ៣០០ ក្រាម ដែលបានបកសំបកហាន់ជាចំណិត សាច់ជ្រូកបីជាន់ ឬឆ្អឹងជំនីរជ្រូកចំនួន ២០០ ក្រាម ហាន់ជាចំណិត ក៏ដូចជា ខ្ទឹមស ទឹកត្រី ស្ករ អំបិល ម្រេច ប៊ីចេង និងទឹកស្អាត។ ដំបូងត្រូវរៀបចំសាច់ជាមុន ដោយលាងសាច់ជ្រូកឱ្យស្អាត រួចប្រឡាក់ជាមួយអំបិល ទឹកត្រី និងម្រេចបន្តិច។ បន្ទាប់មក ចាប់ផ្តើមឆាគ្រឿងផ្សំដោយកំដៅឆ្នាំង ហើយចាក់ប្រេងឆាចូល បន្ទាប់នោះដាក់ខ្ទឹមសបុកចូល រួចដាក់សាច់ជ្រូកចូលឆាត្រឡប់រហូតដល់សាច់ឡើងពណ៌។ បន្ទាប់មកដាក់មើមត្រាវចូលឆាត្រឡប់បន្តិច រួចចាក់ទឹកចូលឱ្យលិចសាច់និងត្រាវ។ បន្ទាប់មក ចាក់ទឹកដាំរហូតដល់ពុះ បន្ទាប់បន្ថយភ្លើង និងរម្ងាស់ឱ្យមើមត្រាវផុយទន់ និងសាច់ឆ្អិន នៅពេលទឹកសម្លខាប់ល្មម បន្ថែមខ្ទឹមបារាំង ស្ករ និងទឹកត្រី ហើយភ្លក្សរសជាតិតាមចំណូលចិត្ត។ ជាចុងក្រោយ ដួសដាក់ចានរោយស្លឹកខ្ទឹម និងម្រេចពីលើជាការស្រេច។